បឹងទន្លេសាបមិនត្រឹមតែជាបឹងទឹកសាបដ៏ធំបំផុតនៅប្រទេសកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែក៏ជាផ្នែកដ៏សំខាន់នៃប្រព័ន្ធអេកូឡូស៊ី វប្បធម៌ និងសេដ្ឋកិច្ចកម្ពុជាផងដែរ។ តំបន់នេះជាជម្រកសម្រាប់ភូមិបណ្ដែតទឹកជាច្រើនដែលមានវត្តមាននៅលើផ្ទៃបឹងដ៏ធំល្វឹងល្វើយ។ ការស្នាក់នៅមួយយប់នៅក្នុងភូមិបណ្ដែតទឹកនេះ បានផ្ដល់នូវបទពិសោធន៍ទេសចរណ៍ដ៏ប្លែក និងពិសេសមួយផងដែរ។ វាធ្វើឱ្យភ្ញៀវទេសចរណ៍បានស្វែងយល់ពីជីវិតរស់នៅតាមដងទន្លេ និងសម្រស់ធម្មជាតិជុំវិញក្នុងកម្រិតមួយដែលមិនងាយរកបាន។ ភូមិបណ្ដែតទឹកនៅបឹងទន្លេសាប គឺជាបាតុភូតវប្បធម៌ និងសង្គមដ៏អស្ចារ្យមួយដែលបានវិវត្តន៍ជាច្រើនសតវត្សរ៍មកហើយ ដើម្បីសម្របខ្លួនទៅនឹងការប្រែប្រួលកម្រិតទឹកយ៉ាងខ្លាំងរបស់បឹង។ លក្ខណៈពិសេសនៃភូមិបណ្តែតទឹកបឹងទន្លេសាបរួមមាន រចនាសម្ព័ន្ធលំនៅឋានបណ្ដែតទឹកដ៏ប្លែក ជីវភាពរស់នៅពឹងផ្អែកលើទឹកយ៉ាងពេញលេញ វប្បធម៌ចម្រុះ និងភាពសម្បូរបែប រួមទាំងប្រព័ន្ធអេកូឡូស៊ីដ៏សំខាន់ជាលក្ខណៈសកល។ ផ្ទះសម្បែងបណ្ដែតទឹកចល័តទាំងអស់ដែលនៅក្នុងភូមិទាំងនេះត្រូវបានសាងសង់លើមូលដ្ឋានអណ្ដែតទឹកផ្សេងៗគ្នា។ ភាគច្រើនគេប្រើធុងជ័រធំៗ ទូកឈើ និងឫស្សីចងជាដុំៗ ដើម្បីទ្រទ្រង់រចនាសម្ព័ន្ធឈើពីលើ។ ការរចនានេះធ្វើឱ្យផ្ទះនីមួយៗអាចអណ្ដែតឡើងចុះតាមកម្រិតទឹកនៃបឹងដែលប្រែប្រួលពីជម្រៅត្រឹម ២ទៅ៣ ម៉ែត្រក្នុងរដូវប្រាំងដល់ ១០ទៅ១២ ម៉ែត្រក្នុងរដូវវស្សា។ មិនត្រឹមតែផ្ទះប៉ុណ្ណោះទេ សាលារៀន មន្ទីរពេទ្យ ផ្សារ កន្លែងកាត់សក់ វត្តអារាម និងសូម្បីតែកសិដ្ឋានចិញ្ចឹមត្រីក៏ត្រូវបានសាងសង់លើមូលដ្ឋានអណ្ដែតទឹកផងដែរ។ រាល់ការសាងសង់ទាំងនេះ បង្កើតបានជាទីក្រុងតូចៗដែលមានមុខងារផ្សេងៗគ្នានៅលើផ្ទៃទឹក។ នៅពេលដែលទឹកបឹងឡើងខ្ពស់ក្នុងរដូវវស្សា ភូមិទាំងនេះអាចអណ្ដែតទៅជិតច្រាំងជាងមុន ឬចូលជ្រៅទៅក្នុងព្រៃលិចទឹក។ ផ្ទុយទៅវិញ ក្នុងរដូវប្រាំង ពួកវាអាចអណ្ដែតទៅឆ្ងាយពីច្រាំងដែលទឹកស្រក។ ចំពោះ ប្រជាជនក្នុងភូមិពួកគាត់មានបទពិសោធន៍យ៉ាងល្អក្នុងការផ្លាស់ប្ដូរទីតាំងផ្ទះរបស់ពួកគាត់ដោយប្រើទូក ឬការទាញភ្ជាប់គ្នាជាក្រុម។ ប្រជាជនភាគច្រើននៅទីនេះប្រកបរបរនេសាទត្រីទឹកសាបដែលជាប្រភពប្រាក់ចំណូលដ៏សំខាន់។ ពួកគាត់ប្រើប្រាស់វិធីសាស្ត្រនេសាទប្លែកៗដែលបន្សល់ទុកពីដូនតាដើម្បីចាប់ត្រីរាប់លានតោនជារៀងរាល់ឆ្នាំ។ ក្រៅពីការនេសាទ ក៏មានកសិកម្មខ្នាតតូចលើបណ្ដែតទឹកដូចជាការដាំបន្លែនៅក្នុងផើងអណ្ដែតទឹកក៏ត្រូវបានអនុវត្តដែរ។ រីឯ ការចិញ្ចឹមត្រីក្នុងទ្រុងបណ្ដែតទឹកក៏ជារបរដ៏ពេញនិយមមួយទៀតសម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុកផងដែរ។ ចំពោះ ការធ្វើដំណើរទៅមករវាងផ្ទះមួយទៅផ្ទះមួយ ឬទៅកាន់ទីផ្សារនិងច្រាំងគឺប្រើប្រាស់ទូកជាមធ្យោបាយចម្បង។ និយាយរួម ទាំងក្មេងទាំងចាស់សុទ្ធតែចេះចែវទូកបានយ៉ាងស្ទាត់ជំនាញ។ ជីវិតប្រចាំថ្ងៃរបស់ពួកគាត់ គឺភ្ជាប់យ៉ាងជិតស្និទ្ធទៅនឹងចង្វាក់នៃបឹងទន្លេសាប ដែលជាប្រភពជីវិតនិងការចិញ្ចឹមជីវិតរបស់ពួកគេ។ ពួកគាត់យល់ដឹងយ៉ាងច្បាស់ពីការប្រែប្រួលអាកាសធាតុ កម្រិតទឹក និងរដូវត្រីពង។ ភូមិបណ្ដែតទឹកមួយចំនួនដូចជានៅចុងឃ្នៀសមានប្រជាជនភាគច្រើនជាជនជាតិវៀតណាមដែលបានរស់នៅទីនេះជាច្រើនជំនាន់។ ឯ នៅភូមិផ្សេងៗទៀត អាចជាជនជាតិខ្មែរសុទ្ធតែម្ដង។ នេះធ្វើឱ្យភូមិនីមួយៗមានលក្ខណៈវប្បធម៌ ភាសា និងប្រពៃណីខុសៗគ្នាបន្តិចបន្តួច បង្កើតបានជាភាពសម្បូរបែបនៃវប្បធម៌នៅលើបឹង។ ថ្វីត្បិតតែមានភាពខុសប្លែកគ្នាខាងវប្បធម៌ក៏ដោយ ក៏ប្រជាជនក្នុងភូមិបណ្ដែតទឹករស់នៅរួមគ្នាដោយសុខដុមនិងជួយគ្នាទៅវិញទៅមក។ ដូច្នេះ ការស្នាក់នៅមួយយប់នៅភូមិបណ្ដែតទឹកបឹងទន្លេសាបជាបទពិសោធន៍ដ៏កម្រ និងគួរឱ្យចងចាំបំផុត។ វាបានផ្ដល់ឱកាសឱ្យភ្ញៀវទេសចរអាចផ្សាភ្ជាប់ខ្លួនទៅក្នុងជីវិតជនបទពិតប្រាកដ និងភាពស្ងប់ស្ងាត់នៃផ្ទៃទឹកដ៏ធំ។ វាគឺជាការបែកចេញពីភាពអ៊ូអរនៃទីក្រុងនិងការភ្ជាប់ខ្លួនទៅនឹងធម្មជាតិសុទ្ធសាធ។ នៅពេលថ្ងៃ ភ្ញៀវអាចជិះទូកតូចៗ ជួនកាលចែវដោយប្រជាជនមូលដ្ឋានផ្ទាល់ កាត់ផ្ទះបណ្ដែតទឹកនីមួយៗរបស់ប្រជាជន។ នេះផ្ដល់ឱកាសឱ្យទស្សនាជីវភាពប្រចាំថ្ងៃរបស់ប្រជាជនមូលដ្ឋានដោយផ្ទាល់ភ្នែក ដូចជាការនេសាទ ការជួសជុលសំណាញ់ ការលក់ដូរតាមទូកទៅវិញទៅមក ឬសកម្មភាពផ្សេងៗទៀត។ ពួកគេក៏អាចទស្សនាសាលារៀនបណ្ដែតទឹក វត្តអារាមបណ្ដែតទឹក ឬទីផ្សារតូចៗនៅលើទឹកផងដែរ ដែលបង្ហាញពីភាពរស់រវើកនៃសហគមន៍នេះ។ សម្រាប់ទិដ្ឋភាពថ្ងៃលិច និងថ្ងៃរះលើផ្ទៃបឹងដ៏ធំល្វឹងល្វើយ គឺជាភាពអស្ចារ្យមួយដែលមិនគួររំលង។ គេនឹងឃើញមានពន្លឺពណ៌មាសចាំងច្រាលចុះមកលើទឹកដែលគ្មានទីបញ្ចប់បង្កើតបានជាផ្ទាំងគំនូរធម្មជាតិដ៏ស្រស់ស្អាតដែលធ្វើឱ្យអារម្មណ៍ស្រស់បំព្រង។ នៅពេលព្រឹកព្រលឹម ថ្ងៃរះពីផ្ទៃបឹងក៏ផ្ដល់នូវទិដ្ឋភាពដ៏ស្រស់ស្អាតមិនចាញ់គ្នាដែរ ជាពិសេសនៅពេលដែលអ័ព្ទហោះបក់រុំព័ទ្ធលើផ្ទៃទឹក។ លើសពីនេះ ភ្ញៀវក៏អាចរីករាយជាមួយម្ហូបអាហារស្រស់ៗដែលចាប់បានពីបឹងផ្ទាល់ ដូចជាត្រីអាំង សម្លប្រហើរ ឬម្ហូបខ្មែរផ្សេងៗទៀតដែលចម្អិនដោយសហគមន៍មូលដ្ឋាន។ រសជាតិត្រីទឹកសាបស្រស់ៗដែលចម្អិនបែបប្រពៃណីខ្មែរ គឺជាបទពិសោធន៍ដ៏ពិសេស។ ចំពោះ ការសន្ទនាជាមួយអ្នកភូមិអាចផ្ដល់នូវការយល់ដឹងស៊ីជម្រៅអំពីរបៀបរស់នៅ ប្រពៃណីរបស់ពួកគាត់ និងបញ្ហាប្រឈមដែលពួកគាត់ជួបប្រទះក្នុងការរស់នៅលើផ្ទះបណ្តែតទឹកនេះផងដែរ។ ហើយអ្នកអាចរៀនពីរបៀបធ្វើអន្ទាក់ត្រី និងរៀនពាក្យខ្មែរមូលដ្ឋានមួយចំនួនបានទៀតផង។ ទទ្ទឹមនឹងនេះ ការស្នាក់នៅពេលយប់បានផ្ដល់នូវភាពស្ងប់ស្ងាត់ខុសប្លែកពីទីក្រុងអ៊ូអរ ដោយមានតែសំឡេងទឹក សត្វល្អិត និងសំឡេងទូកម្ដងម្កាលប៉ុណ្ណោះ។ នៅពេលយប់ដែលមេឃស្រឡះ ភ្ញៀវអាចគយគន់ផ្ទៃមេឃដែលពោរពេញដោយផ្កាយដែលមិនអាចមើលឃើញនៅទីក្រុងបាន។ រីឯ នៅរដូវវស្សា កម្រិតទឹកឡើងខ្ពស់គ្របដណ្ដប់ដោយព្រៃឈើជុំវិញបឹង។ ភ្ញៀវអាចជិះទូកតូចៗឆ្លងកាត់ដើមឈើដែលលិចទឹកធ្វើអោយមានអារម្មណ៍ភ្ញាក់ផ្អើល និងប្លែកម្យ៉ាង។ ជាក់ស្ដែង ភូមិចុងឃ្នៀសគឺជាទីកន្លែងកំសាន្តល្អមួយ ដែលស្ថិតនៅជិតក្រុងសៀមរាប និងជាច្រកចូលសំខាន់បំផុតមួយទៅកាន់ភូមិបណ្ដែតទឹក។ ភូមិនេះមានភាពមមាញឹកជាងគេព្រោះមានភ្ញៀវទេសចរច្រើនឆ្លងកាត់។ ទោះជាយ៉ាងណា ក៏នៅមានជម្រើសស្នាក់នៅដែលផ្ដល់បទពិសោធន៍គួរឱ្យចាប់អារម្មណ៍ដែរ។ ភ្ញៀវអាចទស្សនាផ្ទះអណ្ដែតទឹក ឬហាងលក់វត្ថុអនុស្សាវរីយ៍ផ្សេងៗ។ ចំណែកឯ ការអភិវឌ្ឍការស្នាក់នៅមួយយប់នៅភូមិបណ្ដែតទឹកបឹងទន្លេសាបមានអត្ថប្រយោជន៍ច្រើនទាំងសម្រាប់ឧស្សាហកម្មទេសចរណ៍ជាតិ និងសហគមន៍មូលដ្ឋាន ដែលរួមចំណែកដល់ការអភិវឌ្ឍប្រកបដោយនិរន្តរភាព។ ការស្នាក់នៅមួយយប់នៅភូមិបណ្ដែតទឹកផ្ដល់ជម្រើសថ្មីៗ និងប្លែកសម្រាប់ភ្ញៀវទេសចរដែលចង់បានបទពិសោធន៍ខុសប្លែកពីប្រាសាទអង្គរវត្ត ឬឆ្នេរសមុទ្រ។ វាជាប្រភេទទេសចរណ៍វប្បធម៌ និងធម្មជាតិដែលមានភាពទាក់ទាញខ្លាំង។ វាថែមទាំងជួយទាក់ទាញភ្ញៀវទេសចរដែលចាប់អារម្មណ៍នឹងទេសចរណ៍ធម្មជាតិ ទេសចរណ៍សហគមន៍ និងទេសចរណ៍បែបផ្សងព្រេងដែលចង់ស្វែងយល់ពីជីវិតពិតប្រាកដរបស់ប្រជាជន។ ដោយសារតំបន់នេះមានភាពទាក់ទាញ ភ្ញៀវនឹងមានហេតុផលកាន់តែច្រើនក្នុងការចំណាយពេលយូរនៅកម្ពុជា ដែលនាំឱ្យមានការចំណាយកាន់តែច្រើនទៅលើសេវាកម្មផ្សេងៗដូចជាអាហារ ការដឹកជញ្ជូន និងវត្ថុអនុស្សាវរីយ៍។ មិនត្រឹមតែប៉ុណ្ណោះ ប្រជាជនមូលដ្ឋានអាចក្លាយជាអ្នកផ្ដល់សេវាកម្មទេសចរណ៍ដោយផ្ទាល់ ដូចជាម្ចាស់ផ្ទះសំណាក់បណ្ដែតទឹក មគ្គុទ្ទេសក៍ទេសចរណ៍តាមទូក អ្នកចម្អិនអាហារ អ្នកបើកទូក ឬអ្នកលក់វត្ថុអនុស្សាវរីយ៍ជាដើម។ នេះជួយបង្កើតការងារ និងលើកកម្ពស់ជីវភាពរស់នៅរបស់ពួកគាត់ដោយផ្ទាល់និងប្រកបដោយនិរន្តរភាព។ ទន្ទឹមនឹងនេះ ទេសចរណ៍សហគមន៍ក៏បានលើកទឹកចិត្តឱ្យមានការទិញផលិតផលនិងសេវាកម្មពីសហគមន៍មូលដ្ឋាន ដូចជាត្រីស្រស់ បន្លែផ្លែឈើ ម្ហូបអាហារប្រពៃណី សិប្បកម្មធ្វើដោយដៃ និងសេវាកម្មដឹកជញ្ជូនតាមទូកផ្សេងៗ។ ការជួយទាំងអស់នេះ ធ្វើឱ្យថវិកាដែលមកពីទេសចរណ៍ជួយដល់ជីវភាពសហគមន៍ផ្ទាល់។ នៅពេលដែលប្រជាជនមានប្រភពចំណូលថ្មីពីទេសចរណ៍ ពួកគាត់អាចកាត់បន្ថយការពឹងផ្អែកលើការនេសាទហួសកម្រិត ឬការកាប់ព្រៃលិចទឹក ដែលជាការរួមចំណែកដល់ការអភិរក្សធនធានធម្មជាតិ។ លើសពីនេះទៅទៀត នៅពេលដែលសហគមន៍ទទួលបានផលប្រយោជន៍ពីទេសចរណ៍ ពួកគាត់នឹងមានការយល់ដឹងកាន់តែច្បាស់ពីសារៈសំខាន់នៃការអភិរក្សបរិស្ថានបឹងទន្លេសាប និងប្រព័ន្ធអេកូឡូស៊ីរបស់វា។ វាជំរុញឱ្យមានការចូលរួមពីសហគមន៍ក្នុងកិច្ចការការពារបរិស្ថានផងដែរ។ ទេសចរណ៍បែបនេះលើកទឹកចិត្តឱ្យសហគមន៍រក្សា និងលើកកម្ពស់អត្តសញ្ញាណវប្បធម៌ ប្រពៃណីនិងរបៀបរស់នៅប្លែកៗរបស់ខ្លួនជាទស្សនីយភាពដ៏ទាក់ទាញសម្រាប់ភ្ញៀវ។ ការអភិវឌ្ឍដោយប្រុងប្រយ័ត្ន និងការសហការរវាងរដ្ឋាភិបាល វិស័យឯកជន និងសហគមន៍អាចធានាថាទេសចរណ៍នឹងផ្ដល់ផលប្រយោជន៍ដល់ប្រជាជនមូលដ្ឋាន និងមិនប៉ះពាល់ដល់បរិស្ថាន ឬវប្បធម៌។ យ៉ាងណាមិញ ទោះបីជាការស្នាក់នៅមួយយប់នៅភូមិបណ្ដែតទឹកមានសក្ដានុពលខ្លាំងក៏ដោយ ក៏នៅមានបញ្ហាប្រឈមនិងចំណុចពិចារណាមួយចំនួនដែរដែលទាមទារការយកចិត្តទុកដាក់ដើម្បីធានានិរន្តរភាព។ បញ្ហាប្រឈមធំបំផុតមួយ គឺការគ្រប់គ្រងសំរាមនិងទឹកកខ្វក់។ ភូមិបណ្ដែតទឹកភាគច្រើននៅតែពឹងផ្អែកលើការបង្ហូរទឹកកខ្វក់ផ្ទាល់ ដូចជាទឹកប្រើប្រាស់ពីផ្ទះបាយ បង្គន់ធម្មតាចូលក្នុងបឹង។ ការបង្ហូរកាកសំណល់ទាំងអស់នេះដោយផ្ទាល់ អាចបង្កឱ្យមានការបំពុលទឹកបឹងយ៉ាងធ្ងន់ធ្ងរ។ ហើយវាក៏អាចប៉ះពាល់ដល់ជីវៈចម្រុះក្នុងទឹក គុណភាពទឹកសម្រាប់ប្រើប្រាស់របស់ប្រជាជនផ្ទាល់ និងសុខភាពសាធារណៈទៀតផង។ រួមជាមួយគ្នានេះផងដែរ ដោយសារភ្ញៀវទេសចរកើនឡើង និងការប្រើប្រាស់សម្ភារៈវេចខ្ចប់ច្រើន ធ្វើឱ្យសំរាមប្លាស្ទិកបានក្លាយជាបញ្ហាដ៏ធំមួយដែលធ្វើឱ្យបឹងបាត់បង់សោភ័ណភាព និងប៉ះពាល់ដល់សត្វក្នុងទឹក។ ដូច្នេះហើយ តម្រូវឱ្យមានការអភិវឌ្ឍប្រព័ន្ធគ្រប់គ្រងសំណល់ប្រកបដោយនិរន្តរភាព ដូចជាបង្គន់ត្រឹមត្រូវ ប្រព័ន្ធចម្រោះទឹកស្អុយខ្នាតតូច ការប្រមូលសំរាមជាប្រចាំ និងការអប់រំសហគមន៍អំពីការបោះចោលសំរាមត្រឹមត្រូវ។ ចំណែកឯ កម្រិតជីវភាពប្រជាជននៅតាមភូមិបណ្ដែតទឹក នៅមានកម្រិតទាបនៅឡើយ។ ឯ ហេដ្ឋារចនាសម្ព័ន្ធសម្រាប់ទេសចរណ៍ក៏នៅមានកម្រិតដូចគ្នាដែរ។ ភ្ញៀវទេសចរខ្លះអាចនឹងមានការរំពឹងទុកខ្ពស់ចំពោះកម្រិតនៃផាសុកភាពនិងអនាម័យ ពេលដែលទៅសម្រាកនៅទីនោះ។ ហេតុនេះហើយ ការបណ្ដុះបណ្ដាលសហគមន៍ឱ្យផ្ដល់សេវាកម្មដល់ទេសចរណ៍ប្រកបដោយស្តង់ដារ គឺជារឿងសំខាន់។ ដូច្នេះ ការអប់រំសហគមន៍អំពីសារៈសំខាន់នៃទេសចរណ៍ប្រកបដោយការទទួលខុសត្រូវ ការផ្ដល់សេវាកម្មល្អ និងការរក្សាអនាម័យគឺជាកត្តាសំខាន់ដើម្បីធានានិរន្តរភាពនៃផលិតផលទេសចរណ៍នេះ។ ចំពោះ ផលប៉ះពាល់លើការធ្វើដំណើរ និងសកម្មភាពនៃកម្រិតទឹកបឹងទន្លេសាបមានការប្រែប្រួលខ្លាំងរវាងរដូវប្រាំងនិងរដូវវស្សា។ ក្នុងរដូវប្រាំង ទឹករាក់ខ្លាំងអាចធ្វើឱ្យការធ្វើដំណើរទៅដល់ភូមិបណ្ដែតទឹកខ្លះមានការលំបាក ឬតម្រូវឱ្យផ្លាស់ប្ដូរទូកតូចៗ។ ក្នុងរដូវវស្សា ទឹកឡើងខ្ពស់ក៏អាចប៉ះពាល់ដល់សកម្មភាពខ្លះដែរ។ ការប្រែប្រួលអាកាសធាតុជាសកលអាចធ្វើឱ្យរបបទឹកភ្លៀងមិនទៀងទាត់ ដែលប៉ះពាល់ដល់កម្រិតទឹកបឹងនិងការនេសាទត្រី ដែលជាការគំរាមកំហែងដល់ជីវភាពប្រជាជនមូលដ្ឋាន។ ច្បាស់ណាស់ពួកគេ ត្រូវការការគ្រប់គ្រងល្អពីអាជ្ញាធរពាក់ព័ន្ធ ដើម្បីធានាថាការអភិវឌ្ឍទេសចរណ៍មិនធ្វើឱ្យប៉ះពាល់ដល់ជីវភាពប្រជាជនមូលដ្ឋាន មិនបង្កភាពអនាធិបតេយ្យ និងមិនបំផ្លាញបរិស្ថាន។ ក្នុងនោះ ត្រូវមានវិធានការសុវត្ថិភាពច្បាស់លាស់ ជាពិសេសទាក់ទងនឹងការធ្វើដំណើរតាមទូក និងការស្នាក់នៅលើទឹក។ សរុបមក ការស្នាក់នៅមួយយប់នៅភូមិបណ្ដែតទឹកបឹងទន្លេសាបផ្ដល់នូវបទពិសោធន៍ដ៏អស្ចារ្យមួយសម្រាប់ភ្ញៀវទេសចរដែលស្វែងរកភាពប្លែកពីគេ និងចង់យល់ដឹងពីវប្បធម៌ពិតប្រាកដរបស់កម្ពុជា។ ទោះជាយ៉ាងណា ការអភិវឌ្ឍប្រកបដោយនិរន្តរភាព ការដោះស្រាយបញ្ហាប្រឈមដែលមានស្រាប់ដោយយកចិត្តទុកដាក់ និងការសហការពីគ្រប់ភាគីពាក់ព័ន្ធ គឺជារឿងចាំបាច់បំផុត។ ហេតុផលគឺ ដើម្បីធានាថាបទពិសោធន៍នេះនៅតែមានភាពទាក់ទាញ ផ្ដល់ផលប្រយោជន៍ដល់សហគមន៍មូលដ្ឋាន និងរក្សាបាននូវតម្លៃធម្មជាតិនិងវប្បធម៌សម្រាប់មនុស្សជំនាន់ក្រោយ។